កុមារមានតួនាទីសំខាន់ក្នុងការស្វាគមន៍ និងបម្រើភ្ញៀវនៅក្នុងសង្គមខ្មែរ ព្រោះពួកគេជាផ្នែកមួយនៃការចូលរួម និងបង្ហាញពីការគោរពនិងសេចក្តីស្មោះត្រង់ចំពោះភ្ញៀវ។ ហើយវាក៏ឆ្លុះបញ្ចាំងពីការបង្រៀនរបស់ចាស់ទុំអំពីសីលធម៌ សុជីវធម៌ និងការគោរព ដល់កុមារផងដែរ។ ការដែលបណ្តុះបណ្តាលកុមារឲ្យចេះស្វាគមន៍ និងបម្រើភ្ញៀវ គឺជាផ្នែកមួយនៃការអប់រំទូលំទូលាយ ដើម្បីឲ្យពួកគេក្លាយជាពលរដ្ឋល្អនាពេលអនាគត។ កុមារត្រូវបានបង្រៀនឲ្យប្រើប្រាស់ ពាក្យពេចន៍សុភាព ទន់ភ្លន់ និងសមរម្យទៅតាមវ័យ និងឋានៈរបស់ភ្ញៀវ។ នៅពេលកុមារជួបភ្ញៀវ កុមារត្រូវតែប្រើពាក្យ ជម្រាបសួរ លោកអ៊ុំ លោកពូ អ្នកមីង បងប្រុសឬបងស្រី។ ការធ្វើបែបនេះបង្ហាញឲ្យឃើញថា កុមារមានការគោរព ស្គាល់មនុស្សគ្រប់ឋានៈ និងយល់ដឹងអំពីក្រមសីលធម៌សង្គម ដែលជាការបញ្ជាក់ពីការបង្រៀនល្អ ហើយការប្រើពាក្យ លោកអ៊ុំ លោកពូ អ្នកមីង គឺសម្រាប់ភ្ញៀវដែលមានវ័យចំណាស់ជាងឪពុកម្តាយ ឬមានវ័យចាស់ជាងខ្លួនឯង។ ចំណែកពាក្យ បងប្រុស ឬ បងស្រី គេប្រើសម្រាប់ហៅអ្នកដែលមានវ័យច្រើនជាងខ្លួនតិចតួច ដើម្បីបង្ហាញការគោរព និងស្និទ្ធស្នាលក្នុងការទាក់ទងប្រចាំថ្ងៃ តាមទំនៀមទម្លាប់សង្គមខ្មែរ។ ការស្វាគមន៍របស់កុមារដោយពាក្យគួរសម ធ្វើឲ្យភ្ញៀវមានអារម្មណ៍កក់ក្តៅ និងទទួលបានការគោរពតាំងពីដំបូង។ ក្រៅពីពាក្យពេចន៍ កាយវិការក៏ជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងការបង្ហាញពីការគោរព និងការស្វាគមន៍ផងដែរ។ កុមារត្រូវបានបង្រៀនឲ្យ ចេះសំពះ ទៅកាន់ភ្ញៀវ ដែលជាកាយវិការប្រពៃណីខ្មែរដ៏ថ្លៃថ្លាបំផុតក្នុងការបង្ហាញពីការគោរព។ ឯការញញឹម ក៏ជាកាយវិការមួយដែលបង្ហាញពីភាពរាក់ទាក់ ភាពសប្បាយរីករាយ និងការស្វាគមន៍ដោយស្មោះត្រង់ផងដែរ។ ហើយកុមារមិនត្រូវបង្ហាញនូវភាពព្រងើយកន្តើយ ឬមិនចាប់អារម្មណ៍នៅពេលភ្ញៀវមកដល់ ឬកំពុងសន្ទនាឡើយ ពួកគេគួរតែយកចិត្តទុកដាក់ និងត្រៀមខ្លួនជានិច្ច។ បន្ថែមពីនេះ កុមារត្រូវបានណែនាំឲ្យ និងបង្រៀន មិនបង្កជាសំឡេងរំខាន ដូចជាការស្រែកលេង ឬរត់លេងនៅជិតភ្ញៀវ ដើម្បីរក្សាភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់។ ក្រៅពីនេះ កុមារក៏មានតួនាទីមួយចំនួនសំខាន់ក្នុងការជួយសម្រួលដល់ការបម្រើភ្ញៀវ ដូចជាការជួយដឹកនាំភ្ញៀវចូលមកអង្គុយ បម្រើទឹក បញ្ជូនម្ហូប ឬជួយលើកសម្ភារៈ។ តួយ៉ាងដូចជាការជួយលើកទឹកតែជូនភ្ញៀវ ដែលនេះជាកិច្ចការងាយស្រួល ប៉ុន្តែបង្ហាញពីការយកចិត្តទុកដាក់ និងការបដិសណ្ឋារកិច្ចល្អ។ កុមារក៏អាចជួយរៀបចំ ឬលើកនំចំណី និងបង្អែមសម្រាប់ទទួលភ្ញៀវផងដែរ។ បន្ថែមពីនេះ កុមារក៏ត្រូវចូលរួមជួយរៀបចំបរិវេណឲ្យមានរបៀបរៀបរយ ព្រមទាំងជួយនាំភ្ញៀវទៅកាន់កន្លែងអង្គុយដែលសមរម្យ។ ក្រៅពីនេះ កុមារត្រូវជួយសម្អាតកន្លែងទទួលភ្ញៀវឲ្យបានស្អាតបាត មុនពេល និងក្រោយពេលភ្ញៀវត្រឡប់ទៅវិញ។ ការបង្រៀនកុមារឲ្យចេះស្វាគមន៍ និងបម្រើភ្ញៀវមានសារៈសំខាន់ណាស់សម្រាប់កុមារ។ ដោយវាបានបណ្ដុះបណ្ដាលពួកគេឲ្យក្លាយទៅជាមនុស្សមានសីលធម៌ល្អ ចេះគោរពចាស់ទុំ និងមានភាពទទួលខុសត្រូវ។ ហើយការបង្រៀនដល់កុមារនេះវាក៏ចូលរួមចំណែកក្នុងការថែរក្សា និងបន្តនូវទំនៀមទម្លាប់ល្អៗរបស់ខ្មែរពីមួយជំនាន់ទៅមួយជំនាន់ថែមទៀតផង។ ម្យ៉ាងវិញទៀតវាក៏បានជួយបង្ហាញពីភាពជាម្ចាស់ផ្ទះល្អ និងជួយលើកមុខមាត់គ្រួសារផងដែរ។ ហើយជួយឲ្យកុមារមានភាពក្លាហានក្នុងការទាក់ទងជាមួយអ្នកដទៃ និងមានទំនុកចិត្តលើខ្លួនឯងទៀងផង។ សរុបមក តួនាទីរបស់កុមារក្នុងការស្វាគមន៍ និងបម្រើភ្ញៀវ គឺជាការរួមចំណែកធំតូចមួយ វាមានអត្ថន័យជ្រាលជ្រៅក្នុងការបង្ហាញពីតម្លៃនៃវប្បធម៌ខ្មែរ និងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណធម៌ផងដែរ។